ការលក់អនឡាញកំពុងក្លាយជាជម្រើសដ៏ពេញនិយម និងមានសក្ដានុពលសម្រាប់សិស្សានុសិស្សដែលចង់ស្វែងរកប្រាក់ចំណូលបន្ថែម ខណៈពេលកំពុងបន្តការសិក្សា។ មុខរបរនេះផ្ដល់នូវភាពបត់បែនខ្ពស់ មិនទាមទារដើមទុនច្រើន និងអាចអនុវត្តបានពីគ្រប់ទីកន្លែងដែលមានអ៊ីនធឺណេត។ វាជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការអភិវឌ្ឍជំនាញអាជីវកម្ម និងហិរញ្ញវត្ថុផ្ទាល់ខ្លួនតាំងពីក្មេង។ ការលក់អនឡាញផ្ដល់អត្ថប្រយោជន៍ជាច្រើន ដែលធ្វើឲ្យវាជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវភាពជាសិស្សនិស្សិត។ ភាពបត់បែននៃពេលវេលា គឺជាកត្តាសំខាន់មួយដែលជួយឲ្យនិស្សិតអាចគ្រប់គ្រងកាលវិភាគសិក្សារបស់ខ្លួនបានយ៉ាងល្អ។ អាជីវកម្មនេះផ្តល់ភាពងាយស្រួល ដោយអ្នកអាចកំណត់ម៉ោងធ្វើការដោយខ្លួនឯងបាន ដែលមិនធ្វើឲ្យមានផលប៉ះពាល់ដល់ពេលវេលាសិក្សារបស់អ្នកឡើយ។ លើសពីនេះទៅទៀត អ្នកមិនចាំបាច់មានទីតាំងហាង ឬចំណាយថវិកាច្រើនទៅលើការជួលទីតាំងនោះទេ។ ដែលអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រងពេលវេលារវាងការសិក្សា និងការប្រកបអាជីវកម្មបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចចាប់ផ្ដើមអាជីវកម្មលក់អនឡាញបាន ទោះបីជាមានដើមទុនតិចតួច និងគ្មានទំនិញស្តុកទុកក៏ដោយ។ អ្នកអាចទៅដល់អតិថិជនជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងវេទិកាអនឡាញ។ ដើម្បីចាប់ផ្ដើមអាជីវកម្មលក់អនឡាញ អ្នកត្រូវអនុវត្តតាមជំហានសំខាន់ៗមួយចំនួន។ ការជ្រើសរើសផលិតផលគឺ ត្រូវកំណត់ប្រភេទផលិតផលដែលអ្នកចង់លក់ ដោយផ្អែកលើចំណាប់អារម្មណ៍ ឬចំណេះដឹងដែលអ្នកមាន។ បន្ទាប់មក ត្រូវសិក្សាពីតម្រូវការទីផ្សារ និងស្វែងរកអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ដែលមានតម្លៃសមរម្យ និងគុណភាពល្អ។ ការបង្កើតវេទិកាលក់ ដោយអ្នកអាចបង្កើតហាងអនឡាញនៅលើបណ្ដាញសង្គមដូចជា ហ្វេសបុក អ៊ីនស្តាក្រាម និង តិកតុក ដែលជាជម្រើសងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមដំបូង។ វេទិកាទាំងនេះអនុញ្ញាតឱ្យអ្នកបង្ហោះរូបភាព ឬវីដេអូផលិតផល ឆ្លើយតបសារអតិថិជន និងផ្សាយផ្ទាល់បានយ៉ាងងាយស្រួល។ ការអនុវត្តយុទ្ធសាស្ត្រទីផ្សារ ត្រូវថតរូប ឬវីដេអូផលិតផលឱ្យមានគុណភាពខ្ពស់ និងទាក់ទាញ។ សរសេរចំណងជើង និងការពិពណ៌នាផលិតផលឱ្យបានខ្លី ច្បាស់លាស់ និងងាយស្រួលយល់។ ប្រើប្រាស់ ហាសថេក ដែលពាក់ព័ន្ធ ដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរក។ ក្រៅពីនេះ អ្នកក៏អាចផ្សព្វផ្សាយតាមរយៈមាត់តៗគ្នា ដោយលើកទឹកចិត្តអតិថិជនឱ្យចែករំលែកបទពិសោធន៍វិជ្ជមានរបស់ពួកគេ។ ប្រសិនបើមានថវិកា អ្នកអាចដំណើរការការផ្សព្វផ្សាយបង់ប្រាក់ ហ្វេសបុកអេដ ដើម្បីទៅដល់អតិថិជនគោលដៅ។ ការផ្ដល់ជូនពិសេស ឬប្រូម៉ូសិននានា ក៏អាចជួយទាក់ទាញអតិថិជនថ្មី និងរក្សាអតិថិជនចាស់បានផងដែរ។ ការគ្រប់គ្រងការបញ្ជាទិញ និងដឹកជញ្ជូនគឺ ត្រូវឆ្លើយតបសារអតិថិជនឱ្យបានឆាប់រហ័ស ព្រោះភាពរហ័សទាន់ចិត្តអាចជួយបិទការលក់បានយ៉ាងមានប្រសិទ្ធភាព។ រៀបចំការដឹកជញ្ជូនដោយប្រើប្រាស់សេវាកម្មឯកជន ឬដឹកជញ្ជូនដោយខ្លួនឯង ប្រសិនបើទីតាំងនៅជិត។ ត្រូវវេចខ្ចប់ផលិតផលដោយប្រុងប្រយ័ត្ន និងស្អាតបាត។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវកត់ត្រាចំណូលចំណាយឱ្យបានច្បាស់លាស់ ដើម្បីដឹងពីប្រាក់ចំណេញ និងអាចគ្រប់គ្រងដើមទុនឱ្យមានប្រសិទ្ធភាព។ កំណត់តម្លៃផលិតផលឱ្យសមរម្យ ដោយគិតគូរពីថ្លៃដើម និងប្រាក់ចំណេញដែលអ្នកចង់បាន។ ដើម្បីជោគជ័យក្នុងការលក់អនឡាញក្នុងនាមជាសិស្ស អ្នកត្រូវចងចាំនូវគន្លឹះសំខាន់ៗមួយចំនួនផងដែរ។ ដោយការសិក្សាគឺជារឿងសំខាន់បំផុត ដូច្នេះកុំឱ្យការរកស៊ីប៉ះពាល់ដល់លទ្ធផលសិក្សារបស់អ្នក។ ត្រូវមានវិន័យលើខ្លួនឯង និងបែងចែកពេលវេលាឱ្យបានច្បាស់លាស់។ គួរចាប់ផ្ដើមដោយផលិតផលតិចតួចសិន រួចពង្រីកបន្តិចម្ដងៗនៅពេលដែលអ្នកយល់ច្បាស់ពីទីផ្សារ។ ទីផ្សារអនឡាញមានការផ្លាស់ប្ដូរយ៉ាងលឿន ដូច្នេះត្រូវតាមដានព័ត៌មាន និងរៀនពីយុទ្ធសាស្ត្រថ្មីៗជានិច្ច។ ការផ្ដល់សេវាកម្មអតិថិជនល្អ គឺជាគន្លឹះជោគជ័យដ៏សំខាន់ ព្រោះអតិថិជនដែលរីករាយនឹងត្រឡប់មកវិញ ហើយណែនាំមិត្តភក្តិ ឬក្រុមគ្រួសាររបស់ពួកគេ។ ចុងក្រោយត្រូវរក្សាភាពស្មោះត្រង់ ដោយផ្ដល់ព័ត៌មានពិតប្រាកដអំពីផលិតផល និងរក្សាពាក្យសន្យាជាមួយអតិថិជនជានិច្ច។